នៅក្នុងសហគមន៍ខ្មែរឥស្លាម ឬដែលគេស្គាល់ថាជនជាតិចាម ការដាក់ឈ្មោះកូនក៏មានលក្ខណៈពិសេសផងដែរ។ ហើយការដាក់ឈ្មោះនេះគឺពឹងផ្អែកលើ ជំនឿក្នុងសាសនាឥស្លាម និងប្រពៃណីវប្បធម៌ចាម។ ខុសពីទំនៀមទម្លាប់ខ្មែរទូទៅដែលនិយមឈ្មោះដែលមានតែមួយពាក្យ ឬពីរពាក្យ ជនជាតិចាមតែងតែដាក់ឈ្មោះកូនដោយមានពាក្យជាច្រើន និងវែង។ ការដាក់ឈ្មោះទាំងនេះដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណសាសនា បង្ហាញពីត្រកូល និងអត្ថន័យនៃឈ្មោះផងដែរ។ នេះជាលក្ខណៈសំខាន់បំផុតនៃការដាក់ឈ្មោះកូនចៅចាម។ ឪពុកម្តាយតែងជ្រើសរើសឈ្មោះដែលទាក់ទងនឹងគម្ពីរ គម្ពីរកូរ៉ាន ប្រវត្តិសាស្ត្រឥស្លាម ឬពាក្យដែលមានអត្ថន័យជាភាសា អារ៉ាប់។ ឈ្មោះទាំងនោះអាចជាឈ្មោះរបស់ព្យាការី និងបុគ្គលសំខាន់ៗក្នុងឥស្លាមជាដើម។ សម្រាប់បុរស ឈ្មោះដែលពេញនិយមជាងគេគឺ ម៉ូហាម៉ាត់ ដែលជាឈ្មោះព្យាការីចុងក្រោយរបស់ឥស្លាម។ ក្រៅពីនេះ ក៏មានឈ្មោះដូចជា អាលី , អូស្មាន , អ៊ូម៉ារ , អាប៊ូ , អ៊ីប្រាហ៊ីម , យូស៊ុហ្វ , អាហ្មាត់ ជាដើម។ ឈ្មោះទាំងនេះត្រូវបានគេជឿថា នាំមកនូវសិរីសួស្តី និងភាពចម្រុងចម្រើន។ សម្រាប់ស្ត្រី ឈ្មោះដែលពេញនិយមរួមមាន ហ្វាទីម៉ះដែលជាឈ្មោះរបស់បុត្រីរបស់ព្យាការីម៉ូហាម៉ាត់ ឈ្មោះម៉ារីយ៉ាមជាឈ្មោះរបស់ម្តាយរបស់ព្យាការីអ៊ីសាឬព្រះយេស៊ូ និងឈ្មោះ អាយីសា ,ខាឌីចា ជាដើម។ ឈ្មោះដែលមានអត្ថន័យជាភាសាអារ៉ាប់ ជារឿយៗ ឈ្មោះទាំងនេះមានអត្ថន័យល្អ បរិសុទ្ធ ឬគុណសម្បត្តិដ៏ឧត្តុង្គឧត្តម។ ឧទាហរណ៍ ឈ្មោះ នូ មានន័យថាពន្លឺ, ឈ្មោះ អាមីណា មានន័យថាគួរឱ្យទុកចិត្ត, ឈ្មោះហាសាន មានន័យថាល្អឬស្រស់ស្អាត, និងកាម៉ាល់ មានន័យថាល្អឥតខ្ចោះជាដើម។ ឈ្មោះរបស់កូនជនជាតិចាមតែងមានលក្ខណៈជា ឈ្មោះដែលមានពាក្យច្រើនបញ្ចូលគ្នា ដែលខុសពីឈ្មោះរបស់ជនជាតិខ្មែរ។ ជនជាតិចាមជាច្រើនឈ្មោះរបស់ពួកគេត្រូវបានផ្សំចេញពី ឈ្មោះសាសនា ឈ្មោះផ្ទាល់ខ្លួន និងឈ្មោះឪពុកដែលប្រើសម្រាប់ជាឈ្មោះត្រកូលជាដើម។ ឧទាហរណ៍ ឈ្មោះម៉ូហាម៉ាត់ អ៊ីមរ៉ាន ប៊ីន អាប់ឌុលឡាហ្វ ដែលឈ្មោះនេះបានផ្សំពីឈ្មោះសាសនា ឈ្មោះផ្ទាល់ខ្លួន និងឈ្មោះឪពុក ។ ចំពោះពាក្យម៉ូហាម៉ាត់ ជាឈ្មោះសាសនា ឬជាឈ្មោះនាំមុខ ហើយជាទូទៅវាត្រូវបានប្រើសម្រាប់បុរស។ ឯពាក្យអ៊ីមរ៉ាន ជាឈ្មោះផ្ទាល់ខ្លួនរបស់បុគ្គលនោះ។ រីឯពាក្យប៊ីន មានន័យថា កូនប្រុស ដែលប្រើសម្រាប់បញ្ជាក់ថាឈ្មោះនេះជាឈ្មោះរបស់បុរស។ ចំណែកឯពាក្យអាប់ឌុលឡាហ្វ គឺជាឈ្មោះរបស់ឪពុក ដែលត្រូវបានប្រើជាត្រកូល។ សម្រាប់ស្ត្រី គេប្រើពាក្យ ប៊ីនទី ដែលមានន័យថាកូនស្រី នៅក្នុងឈ្មោះរបស់ពួកគេ ដើម្បីបញ្ជាក់ថាឈ្មោះនេះជាឈ្មោះរបស់ស្ត្រី។ ឧទាហរណ៍ដូចជាឈ្មោះ ហ្វាទីម៉ះ សារ៉ា ប៊ីនទី អាលី ជាដើម។ ឪពុកម្តាយក៏អាចដាក់ឈ្មោះឲ្យកូនដោយប្រើឈ្មោះដែលមានពីរពាក្យ ឬច្រើនពាក្យ ដើម្បីឱ្យឈ្មោះនោះស្តាប់ទៅកាន់តែពិរោះ ឬមានអត្ថន័យជ្រៅជ្រះផងដែរ។ ឧទាហរណ៍ ឈ្មោះ ណូ ម៉ូហាម៉ាត់ សម្រាប់បុរស ឬ ឈ្មោះ ស៊ីធី ណូរីហា សម្រាប់ស្ត្រី។ ទោះបីជាសាសនាឥស្លាមមានឥទ្ធិពលខ្លាំងក៏ដោយ ក៏នៅមានឈ្មោះមួយចំនួននៅតែរក្សាបាននូវលក្ខណៈចាមដើម ឬទទួលឥទ្ធិពលពីវប្បធម៌បរទេសផងដែរ។ ឈ្មោះខ្លះអាចមានឫសគល់ពីភាសាចាមបុរាណ ដែលមានអត្ថន័យទាក់ទងទៅនឹងលក្ខណៈពិសេសណាមួយនៃជនជាតិចាមផងដែរ។ ដោយសារភាពស្និទ្ធស្នាលផ្នែកវប្បធម៌ និងភាសារវាងជនជាតិចាម និងជនជាតិម៉ាឡេ ឈ្មោះម៉ាឡេមួយចំនួនក៏ត្រូវបានយកមកប្រើប្រាស់ផងដែរ។ ចំពោះគោលបំណងនៃការដាក់ឈ្មោះ គឺដើម្បីបង្ហាញពី អត្តសញ្ញាណសាសនា ការថែរក្សាវង្សត្រកូល និងដើម្បីឲ្យកូនចៅមានឈ្មោះដែលមានអត្ថន័យល្អផងដែរ។ ការដាក់ឈ្មោះឪពុកជាផ្នែកមួយនៃឈ្មោះកូន គឺដើម្បីរក្សាខ្សែស្រឡាយ និងត្រកូលរបស់ក្រុមគ្រួសារនោះ។ ឈ្មោះដែលជ្រើសរើស ត្រូវបានគេជឿថា នាំមកនូវសិរីសួស្តី គុណធម៌ និងភាពជោគជ័យដល់កុមារផងដែរ។ សរុបមក ការដាក់ឈ្មោះកូននៅក្នុងសហគមន៍ខ្មែរឥស្លាម គឺមានភាពសម្បូរបែប និងពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ។ វាជាការរួមបញ្ចូលគ្នារវាង ជំនឿសាសនាឥស្លាម វប្បធម៌ប្រពៃណីចាម និងការចង់បាននូវសិរីសួស្តី សម្រាប់កូនចៅជំនាន់ក្រោយ។